ការពិភាក្សាអំពីតន្ត្រីជាតិនិយម និងចម្រៀងប្រឆាំងអាណានិគមក្នុងបរិបទប្រទេសកម្ពុជា គឺជាការពិនិត្យមើលឡើងវិញនូវដួងព្រលឹងនៃមនសិការស្នេហាជាតិ។ ដែលវាបានដុះដាលយ៉ាងរឹងមាំនៅក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់បំផុតនៃប្រវត្តិសាស្ត្រខ្មែរ។ ក្នុងអំឡុងសម័យកាលនៃការតស៊ូទាមទារឯករាជ្យ ចម្រៀងមិនមែនគ្រាន់តែជាសិល្បៈសម្រាប់កម្សាន្តអារម្មណ៍នោះទេ។ ប៉ុន្តែវាគឺជាអាវុធមនោគមវិជ្ជាដ៏មានឥទ្ធិពល ដែលមានសមត្ថភាពអាចរំលាយភាពភ័យខ្លាច និងបណ្តុះនូវសេចក្តីក្លាហានដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈឱ្យងើបឈរឡើងតវ៉ាប្រឆាំងនឹងនឹមអាណានិគមបារាំង។ ដែលបារាំងបានដាក់អាណាព្យាបាលមកលើមាតុភូមិអស់រយៈពេលជិតមួយសតវត្សរ៍។ ប្រសិនបើយើងពិនិត្យមើលទៅលើបទ នគររាជ ដែលជាភ្លេងជាតិកម្ពុជា យើងនឹងឃើញថាអត្ថន័យនៃបទនេះបានចាក់គ្រឹះយ៉ាងជ្រៅទៅក្នុងជំនឿសាសនា និងមោទនភាពចំពោះបុព្វបុរស។ តាមរយៈអត្ថន័យដែលបានរៀបរាប់ពីការសុំពរជ័យពីទេវតាឱ្យមកជួយថែរក្សាមហាក្សត្រ និងទឹកដីកម្ពុជា បទចម្រៀងនេះបានក្លាយជានិមិត្តរូបនៃការបង្រួបបង្រួមជាតិដ៏ពិសិដ្ឋបំផុត។ ការលើកយកប្រាសាទថ្ម និងកេរដំណែលដូនតាមកបកស្រាយក្នុងបទចម្រៀង គឺជាយុទ្ធសាស្ត្រវប្បធម៌មួយដើម្បីបង្ហាញដល់មហាអំណាចអាណានិគមថា ប្រជាជាតិខ្មែរមានអរិយធម៌ខ្ពង់ខ្ពស់ និងមានអធិបតេយ្យភាពផ្ទាល់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ដែលមិនអាចឱ្យបរទេសណាមួយមកត្រួតត្រាដោយរំលោភបំពានបានឡើយ។ ទន្ទឹមនឹងនោះ បទពង្សាវតារខ្មែរ ដែលនិពន្ធដោយលោកគ្រូ នូ កន ក៏បានដើរតួនាទីជាត្រីវិស័យបង្ហាញផ្លូវដល់យុវជនខ្មែរគ្រប់រូបឱ្យភ្ញាក់រលឹកពីប្រវត្តិសាស្ត្ររបស់ខ្លួន។ បទនេះមានលក្ខណៈពិសេសត្រង់ការប្រើប្រាស់ពាក្យពេចន៍ដែលដាស់តឿនឱ្យខ្មែរគ្រប់រូបចងចាំពីពូជពង្សវង្សត្រកូលដែលធ្លាប់តែថ្កុំថ្កើងរុងរឿង និងអំពាវនាវឱ្យមានការរួបរួមគ្នាជាកម្លាំងសាមគ្គីតែមួយ។ ក្នុងគ្រាដែលប្រទេសជាតិកំពុងស្ថិតក្រោមសម្ពាធនយោបាយពីខាងក្រៅ បទពង្សាវតារខ្មែរបានក្លាយជាសម្រែកនៃក្តីសង្ឃឹម និងជាកម្លាំងរុញច្រានឱ្យមានការចូលរួមក្នុងចលនាតស៊ូទាំងក្នុងទីក្រុង និងនៅតាមតំបន់ដាច់ស្រយាល ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចមកឱ្យមាតុភូមិវិញ។ ក្រៅពីបទចម្រៀងដែលមានលក្ខណៈជាផ្លូវការ និងបទដែលដាស់ស្មារតីយុទ្ធជន ចម្រៀងក្នុងសម័យសង្គមរាស្ត្រនិយម ដូចជាបទ សូរិយាអស្តង្គត ជាដើម ក៏បានដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងពីលទ្ធផលនៃឯករាជ្យជាតិផងដែរ។ បើទោះបីជាបទនេះមានសំនៀងរងំស្រទន់ និងមានលក្ខណៈមនោសញ្ចេតនាជ្រាលជ្រៅក៏ដោយ ប៉ុន្តែខ្លឹមសារដែលបង្កប់នូវភាពស្ងប់សុខ និងសម្រស់ទឹកដី គឺជាការអបអរសាទរចំពោះសេរីភាពដែលខ្មែរទើបតែទទួលបានពីបារាំងនៅឆ្នាំ ១៩៥៣។ វាគឺជាការបង្ហាញពិភពលោកថា ក្រោយពេលទទួលបានឯករាជ្យ កម្ពុជាគឺជាដែនដីនៃសន្តិភាព និងជាទឹកដីដែលមានអត្តសញ្ញាណសិល្បៈផ្ទាល់ខ្លួនយ៉ាងរឹងមាំ។ ដែលធ្វើឱ្យប្រជាជនមានមោទនភាពយ៉ាងក្រៃលែងក្នុងការហៅខ្លួនឯងថាជា កូនខ្មែរ។ ចំណែកឯចម្រៀងប្រជាប្រិយក្នុងចលនាតស៊ូ ខ្មែរឥស្សរៈ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ និង ៥០ វិញ គឺជាការឆ្លុះបញ្ចាំងពីសកម្មភាពតស៊ូផ្ទាល់ពីសមរភូមិមកកាន់មហាជន។ ចម្រៀងទាំងនោះច្រើនតែមានលក្ខណៈសាមញ្ញ ងាយស្រួលយល់ និងងាយស្រួលច្រៀងតាម ដែលធ្វើឱ្យស្មារតីប្រឆាំងអាណានិគមនិយមបានរីករាលដាលយ៉ាងឆាប់រហ័សដល់ស្រទាប់កសិករ និងប្រជាជននៅតាមជនបទ។ ការប្រើប្រាស់តន្ត្រីជាស្ពានតភ្ជាប់រវាងមនោគមវិជ្ជាឯករាជ្យ និងជីវភាពរស់នៅជាក់ស្តែង វាបានធ្វើឱ្យការទាមទារឯករាជ្យជាតិក្លាយជាចលនាដួងព្រលឹងរួមរបស់មនុស្សគ្រប់គ្នា មិនមែនគ្រាន់តែជារឿងនយោបាយរបស់អ្នកដឹកនាំប៉ុណ្ណោះទេ។ ជារួមមក ចម្រៀងជាតិនិយម និងចម្រៀងប្រឆាំងអាណានិគមក្នុងប្រវត្តិសាស្ត្រខ្មែរ គឺជាកេរដំណែលដែលមិនអាចកាត់ថ្លៃបាន។ ហើយវាបានកត់ត្រានូវការតស៊ូ ទឹកភ្នែក និងជ័យជម្នះរបស់ជាតិសាសន៍មួយ។ ការដែលយើងនៅតែបន្តច្រៀង និងរំលឹកដល់បទចម្រៀងទាំងនេះក្នុងទិវាឯករាជ្យជាតិ ៩ វិច្ឆិកា រហូតមកដល់បច្ចុប្បន្ន គឺជាសក្ខីភាពមួយដែលសបញ្ជាក់ថា ស្មារតីស្នេហាជាតិនៅតែត្រូវបានបណ្តុះឡើងដដែល។ តាមរយៈសិល្បៈតន្ត្រីក្នុងសម័យនោះ នៅតែមានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការជួយការពារ និងកសាងមាតុភូមិកម្ពុជាឱ្យស្ថិតស្ថេរតរៀងទៅ។ លើសពីនេះទៅទៀត ចម្រៀងទាំងនេះក៏ដើរតួជាឧបករណ៍អប់រំដ៏មានឥទ្ធិពលសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឱ្យពួកគេចេះស្រឡាញ់ និងការពារតម្លៃនៃឯករាជ្យភាពដែលបានមកដោយការលំបាក។ នៅពេលដែលកូនចៅជំនាន់ក្រោយច្រៀងបទចម្រៀងដែលបុព្វបុរសធ្លាប់ច្រៀងក្នុងគ្រាតស៊ូ ពួកគេនឹងមានអារម្មណ៍តភ្ជាប់ជាមួយប្រវត្តិសាស្ត្រជាតិ និងយល់ដឹងពីការលះបង់ដ៏ធំធេងរបស់វីរជនជំនាន់មុន។ នេះគឺជាការកសាងមនសិការស្នេហាជាតិដោយប្រយោល ប៉ុន្តែមានប្រសិទ្ធភាពបំផុត ព្រោះវាផ្សារភ្ជាប់អារម្មណ៍ជាមួយការដឹងគុណ និងមោទនភាព ដែលធ្វើឱ្យស្មារតីជាតិនិយមដុះដាលក្នុងបេះដូងកូនខ្មែរគ្រប់រូបដោយមិនចាំបាច់មានការបង្ខិតបង្ខំ។ ជារួមមក សារៈសំខាន់នៃចម្រៀងជាតិនិយម និងចម្រៀងប្រឆាំងអាណានិគម គឺស្ថិតនៅលើសមត្ថភាពដ៏អស្ចារ្យរបស់វាក្នុងការប្រែក្លាយ បុគ្គលឱ្យទៅជាប្រជាជាតិតែមួយ និងប្រែក្លាយការឈឺចាប់ឱ្យទៅជាកម្លាំងតស៊ូ ។ វាមិនត្រឹមតែជាការថែរក្សាវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាពដែលមិនអាចរំលោភបាន។ រហូតមកដល់បច្ចុប្បន្ន ចម្រៀងទាំងនេះនៅតែមានតម្លៃជាប្រវត្តិសាស្ត្រដ៏វិសេស និងជាសតិសម្បជញ្ញៈសម្រាប់មនុស្សគ្រប់រូប។ ដើម្បីឱ្យពួកគេដឹងច្បាស់ថា សាមគ្គីភាព ភាពក្លាហាន និងការរក្សាអត្តសញ្ញាណ គឺជាសសរស្តម្ភដែលនាំមកនូវសុខសន្តិភាព និងភាពរឹងមាំពិតប្រាកដសម្រាប់មាតុភូមិកម្ពុជាតរៀងទៅ។